តំបន់ឆ្នេរសមុទ្រប៉ែកនិរតីនៃប្រទេសកម្ពុជា ដែលត្រូវបានខ័ណ្ឌចេញពីទំនាបកណ្តាលដោយជួរភ្នំក្រវាញ មានប្រព័ន្ធផ្លូវទឹកសំខាន់ៗពីរផ្នែកគឺ ក្រុមព្រែក ឬស្ទឹងដែលហូរចុះពីជួរភ្នំក្រវាញ និងឈូងសមុទ្រ។ ក្រុមព្រែក ឬស្ទឹង នៅក្នុងតំបន់ទំនាបឆ្នេរ ចន្លោះឈូងសមុទ្រ និងជួរភ្នំក្រវាញ មានផ្លូវទឹកជាច្រើនដែលហូរចុះពីភ្នំសំដៅទៅឈូងសមុទ្រ។ ផ្លូវទឹកទាំងនេះហូរធ្លាក់ពីកម្ពស់ ៥០០ ទៅ ៦០០ ម៉ែត្រ ដោយធ្លាក់ពីល្បាក់មួយទៅទំនាបបត់បែនជាច្រើន មុននឹងទៅដល់សមុទ្រដែលមានចម្ងាយពី ១៥ ទៅ ២០ គីឡូម៉ែត្រ។ លក្ខណៈទឹកហូរនៅរដូវវស្សា ព្រែក ឬស្ទឹងតែងតែមានទឹកច្រើន ហើយហូរយ៉ាងលឿន ដោយនាំមកនូវដុំថ្ម និងមែកឈើ បណ្តាលឱ្យមាន ជំនន់រយៈពេលខ្លី។ ចំណែករដូវប្រាំងវិញ ទឹកស្ទឹង ឬព្រែកមានតិចតួចណាស់ ហើយហូរយ៉ាងសន្សឹមៗ ពេលខ្លះក៏មានជ្រោះខ្លះរីងស្ងួត ផងដែរ។ លក្ខណៈនេះបង្ហាញថា របបទឹកស្ទឹង ឬព្រែកនៅតាមឆ្នេរសមុទ្រមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងរបបខ្យល់មូសុងវស្សា។ ស្ទឹង ឬព្រែកសំខាន់ៗនៅក្នុងតំបន់រួមមាន: ស្ទឹងមេទឹក មានប្រភពនៅភ្នំធំ ១២៥៨ ម៉ែត្រ ហូរស្របនឹងព្រំប្រទល់កម្ពុជា-ថៃ រួចចាក់ទៅក្នុងឈូងសមុទ្រត្រង់ថ្នល់ក្របី ស្ទឹងនេះទទួលទឹកពីស្ទឹងឫស្សីជ្រុំពីខាងឆ្វេងដៃ។ ព្រែកតាតី យកឈ្មោះតាមភូមិតាតី ដែលស្ថិតនៅជិតប្រភពដើម ព្រមទាំងទទួលទឹកពីដៃខាងស្តាំចំនួនពីរគឺ ស្ទឹងកែប និងស្ទឹងសាលាមនួន។ ស្ទឹងជាយអារែង មានរាងបត់បែន ទទួលទឹកពីព្រែកយួន ព្រែកស្មោញ ព្រែកតាចាន់ មុននឹងទៅដល់សមុទ្រ ស្ទឹងនេះបត់ចូលទៅភ្ជាប់នឹងព្រែកតាគី។ ព្រែកជីផាត ហូរចាក់ទៅក្នុងឆកកំពង់សោម ជាផ្លូវធម្មជាតិមួយសម្រាប់ឡើងទៅតំបន់ខ្ពស់។ ព្រែកកំពង់សោម ហូរចាក់ទៅក្នុងឆកកំពង់សោមដែរ ស្ថិតនៅក្បែរស្រែអំបិល ហើយទទួលទឹកខាងស្តាំដៃពីស្ទឹងកំបុត និងស្ទឹងសំរោង។ ស្ទឹងកំពត មានប្រភពនៅភ្នំដំរីជិតច្រកពេជ្រនិល ទទួលទឹកពីខាងស្តាំដៃ និងពីខាងលើខេត្តកំពតពីស្ទឹងមួយដ៏សំខាន់គឺ ស្ទឹងកំចាយ ដែលហូរធ្លាក់មកពីពពកវិល (បូកគោ)។ ស្ទឹងទូកមាស ហូរចូលទៅក្នុងប្រទេសវៀតណាម នៅត្រង់ទាន់ហន់ រួចហូរចាក់ទៅក្នុងឆកសមុទ្រហាឡេង ស្ទឹងនេះហូរភ្ជាប់ទៅនឹងទន្លេបាសាក់ដោយព្រែកវិញទេរនៅត្រង់ព្រំប្រទល់កម្ពុជា-វៀតណាម។ ក្រៅពីព្រែក ឬស្ទឹងសំខាន់ៗខាងលើ នៅមានកូនជ្រោះជាច្រើនទៀតដែលតែងតែហូរនាំនូវកំទេចវត្ថុគ្រប់បែបយ៉ាង មកចាក់បំពេញត្រើយសមុទ្រនៅរាល់រដូវភ្លៀង។ សារៈសំខាន់សេដ្ឋកិច្ច ដោយយោងទៅតាមរបបទឹក ស្ទឹង និងព្រែកទាំងអស់នៅតាមឆ្នេរសមុទ្រ ពុំមានសារៈសំខាន់ប៉ុន្មានទេចំពោះសេដ្ឋកិច្ច សម្រាប់ការដឹកជញ្ជូន។ ប៉ុន្តែ បើតាមបច្ចេកទេសទំនើប ផ្លូវទឹកដែលហូរចុះពីភ្នំដោយល្បឿនខ្លាំងដូចនេះ អាចឱ្យគេទាញយកថាមពលវារីអគ្គិសនីបានយ៉ាងងាយបំផុត។ ឈូងសមុទ្រកម្ពុជាមានបាតរាបស្មើ និងពុំសូវជ្រៅប៉ុន្មានទេ វាជាជាយទ្វីបដែលមានជំរៅមធ្យម ៥០ ម៉ែត្រ ហើយជំរៅអតិបរមាមិនដល់ ៧៥ ម៉ែត្រឡើយ។ លក្ខណៈទឹកសមុទ្រ ភាពស្ងប់ ឬរញ្ជួយនៃផ្ទៃទឹកសមុទ្រនេះក៏អាស្រ័យលើរបបខ្យល់មូសុងដែរ។ រដូវប្រាំងពីខែធ្នូដល់ខែមេសា ទឹកឈូងសមុទ្រមាន ភាពស្ងប់។ រដូវវស្សា ចាប់ពីខែឧសភាដល់ខែវិច្ឆិកា ទឹកឈូងសមុទ្រ រញ្ជួយដោយរលកធំៗ។ ភាពស្ងប់ ឬភាពរញ្ជួយនៃទឹកសមុទ្រនេះ កើតឡើងស្របទៅនឹង របបខ្យល់មូសុង។ ព្យុះស៊ីក្លូន ឬព្យុះទីហ្វុង ពុំដែលកើតមាននៅលើឈូងសមុទ្រកម្ពុជាឡើយ គឺមានតែព្យុះភ្លៀងខ្លះៗ ដែលកើតមានឡើងនៅពេលប្តូររបបខ្យល់មូសុងតែប៉ុណ្ណោះ។ ចំពោះថ្មប៉ប្រះទឹកក៏ពុំសូវមានដែរ ជាហេតុធ្វើឱ្យនាវាចរណ៍ពុំសូវជួបនឹងគ្រោះថ្នាក់ឡើយ។ ឈូងសមុទ្រកម្ពុជាស្ថិតនៅក្រោមឥទ្ធិពលជំនោរទឹកដូចសមុទ្រដទៃទៀតដែរ។ ក្នុងមួយថ្ងៃ ២៤ ម៉ោង មានជំនោរចំនួនពីរផ្លាស់គ្នា និងលំនាចចំនួនពីរ ។ ចលនាជំនោរនេះកើតឡើងដោយបំរែបំរួលផ្ទៃទឹកសមុទ្រទាំងឡាយក្រោមឥទ្ធិពលទំនាញព្រះច័ន្ទ និងព្រះអាទិត្យ។ សារៈសំខាន់សេដ្ឋកិច្ចនៃឈូងសមុទ្រកម្ពុជា សរុបមក យើងឃើញថាឈូងសមុទ្រកម្ពុជាមានការអនុគ្រោះច្រើនដល់នាវាចរណ៍ និងមានសារៈសំខាន់សេដ្ឋកិច្ចយ៉ាងប្រសើរបំផុត។ ដោយសារវាមិនសូវជ្រៅ និងមានរបាំងធម្មជាតិ ដែលអាចឱ្យគេស្ថាបនាកំពង់ផែដ៏ទំនើបបាន ឧទាហរណ៍ កំពង់ផែក្រុងព្រះសីហនុ កំពង់ផែទឹកជ្រៅ កំពង់ផែនេះជាផ្លូវសំខាន់សម្រាប់ធ្វើពាណិជ្ជកម្មក្រៅប្រទេស។ សម្បូរត្រី និងសត្វសមុទ្រ ដែលផ្តល់ផលលើសពីតម្រូវការក្នុងប្រទេស។ តាមសាគរវិទ្យា ភាពសម្បូរត្រី និងសត្វសមុទ្រនេះបណ្តាលមកពីឈូងសមុទ្រកម្ពុជាជា ទីប្រសព្វនៃចរន្តទឹកក្តៅ និងចរន្តទឹកត្រជាក់។ មួយវិញទៀតឃ្លាំងអំបិល ក៏ជាឈូងសមុទ្រកម្ពុជាជាឃ្លាំងអំបិលដែលគេអាចទាញយកផលមិនចេះអស់។